នំប៉ោង ឬ នំហុីង គឺជាប្រភេទនំម្យ៉ាង ដែលមានប្រហោងនៅខាងក្នុង និងមានរាងមូល ហើយគេស្គាល់យ៉ាងទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍។ នំប៉ោងគឺជាអាហារសម្រន់ដែលគេអាចបរិភោគជាមួយកាហ្វេ ឬអាហារពេលព្រឹក ហើយវាក៏ជាអាហារដ៏ពេញនិយមយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ និងមានតម្លៃថោកសមរម្យនៅតាមទីផ្សារផងដែរ។ រីឯគ្រឿងផ្សំសំខាន់ៗសម្រាប់ធ្វើនំប៉ោង ឬ នំហុីង ជាទូទៅគឺមានម្សៅមី ហើយវាក៏ជាគ្រឿងផ្សំសំខាន់បំផុតដើម្បីធ្វើសាច់នំដែរ។ មេដំបែឬ ម្សៅហើម មានតួនាទីជាភ្នាក់ងារបង្កើតខ្យល់ និងធ្វើឱ្យនំប៉ោងឡើងទន់ស្រាល។ ស្ករសក៏បន្ថែមរសជាតិផ្អែមដល់នំដែរ យើងត្រូវប្រើទឹក ឬ ទឹកដោះគោ ដើម្បីលាយគ្រឿងផ្សំឱ្យចូលគ្នា និងផ្តល់សំណើមដល់សាច់នំ។ គេប្រើ ប្រេងសណ្ដែកសៀង ដើម្បីបំពងនំប៉ោងឱ្យឆ្ងាញ់ និងមានពណ៌រលោងល្អ។ គ្រឿងផ្សំទាំងនេះត្រូវបានលាយចូលគ្នាទៅតាមរូបមន្ត និងវិធីសាស្ត្រផ្សេងៗ ដើម្បីទទួលបាននំប៉ោងដែលមានសាច់ទន់ ស្រួយ និងមានរសជាតិឆ្ងាញ់។ របៀបធ្វើនំប៉ោង គឺដំបូងយើងត្រូវលាយគ្រឿងផ្សំស្ងួតដូចជា ម្សៅមី ស្ករ អំបិល មេឆ្អេះ ចូលគ្នា។ បន្ទាប់មកថែមប្រេងឆា ពងមាន់ និងទឹកស្លឹកតើយ រួចលាយចូលគ្នាឱ្យចេញជាទម្រង់សាច់ម្សៅទន់ល្មម មិនរឹងពេក។ យើងត្រូវច្របាច់សាច់ម្សៅចូលគ្នាឱ្យសព្វ ដាក់គ្របទុកឱ្យឡើងល្អប្រហែលមួយម៉ោង រហូតសាច់ម្សៅមានសភាពឡើងប៉ោងល្អ។ ជំហានបន្ទាប់ យើងត្រូវកាត់សាច់ម្សៅជាដុំតូចៗ ហើយមូលជារង្វង់។ យើងត្រូវប្រឡាក់សាច់ម្សៅជាមួយល្ង មុននឹងយកទៅបំពង ដើម្បីធ្វើឲ្យនំរបស់យើងមានរសជាតិកាន់តែឆ្ងាញ់។ យើងត្រូវដាក់បំពងនំប៉ោងម្ដងមួយៗក្នុងប្រេងក្តៅ ចន្លោះពី ១៦០ ទៅ ១៧០ អង្សា រហូតមានពណ៌លឿងទុំ និងឡើងប៉ោងខាងក្នុង។ បន្ទាប់មកទៀតស្រង់វាចេញ រួចយកទៅដាក់នៅលើក្រដាសឱ្យស្រក់ខ្លាញ់ និងត្រជាក់បន្តិចសិន ទើបបរិភោគ។ របៀបមួយទៀតក្នុងការធ្វើនំប៉ោង ឬ នំហុីងរាងមានប្លែកៗគឺ គេប្រើទឹកស្លឹកតើយជំនួសទឹកធម្មតា ដើម្បីឱ្យនំប៉ោងមានក្លិនផ្អែមឈ្ងុយ និងមានពណ៌បៃតងស្រស់។ យើងក៏អាចប្រើ គ្រឿងផ្សំដូចជា មេនំបុ័ង និង ម្សៅលាយចូលគ្នា ដើម្បីឱ្យនំប៉ោងរបស់យើងឡើងប៉ោងល្អ និងមានសភាពទន់ផងដែរ។ ចំពោះការប្រើស្ករវិញ វាត្រូវមានបរិមាណត្រឹមត្រូវ ដើម្បីឱ្យនំរបស់យើងផ្អែមល្មម ហើយចៀសវាងមិនឱ្យឆាប់ខ្លោច ឬឆៅខាងក្នុង។ នំប៉ោង ឬ នំហុីងនេះដែរ យើងអាចយកទៅបរិភោគជាមួយទឹកដោះគោ ទឹកសណ្តែកខៀវ ឬ ទឹកសណ្តែកស ព្រមទាំងកាហ្វេ ដើម្បីបង្កើនរសជាតិផងដែរ។